ប្រជាជនខ្មែរជឿថា ជីវិតក្រោយស្លាប់អាស្រ័យលើអំពើបុណ្យបាបដែលបានធ្វើក្នុងជីវិតនេះ។ អ្នកដែលធ្វើល្អធ្វើបុណ្យជាញឹកញាប់ នឹងកើតវិញជាមនុស្សល្អ ឬទៅឋានសួគ៍។ អ្នកដែលធ្វើអំពើបាប ធ្វើអាក្រក់ នឹងធ្លាក់ទៅឋាននរក ឬកើតជាសត្វតិរច្ឆាន។ តាមពុទ្ធសាសនា ទេសនាថា ឋាននរកជាកន្លែងដែលដាក់ទោសចំពោះជនទាំងឡាយណាដែលសាងអំពីបាប។ កម្មល្អនឹងនាំឲ្យជីវិតជាតិក្រោយប្រកបដោយសុភមង្គល សេចក្ដីចម្រើន និងសេចក្ដីសុខទាំងផ្លូវកាយ និងផ្លូវចិត្តនៅជាតិក្រោយ។ ពេលដែលអ្នកស្លាប់ នោះវិញ្ញាណនឹងទៅឋានដែលសមស្របនឹងអំពើរបស់ខ្លួនបានប្រព្រឹត្ត។ គេមានជំនឿថាអ្នកដែលបានសាងបុណ្យកុសលច្រើន នឹងបានទៅកើតនៅទីឋានស្ងប់សុខ គឺឋានសួគ៍។ ការប្រព្រឹត្តសីលប្រាំ គឺជាស្ពានដែលអាចនាំឲ្យយើងទទួលបានបុណ្យទៅកាន់ជីវិតក្រោយៗទៀត។ ការសម្លាប់សត្វ ឬបំពានជីវិតមនុស្ស ជាបាបកម្មធំ ដែលនឹងនាំឲ្យរងផលវិបាកធ្ងន់នៅជាតិក្រោយ ។ អ្នកមានចិត្ត មេត្តាសណ្តោសប្រណី និងមានភាពអត់ធ្មត់ នឹងទទួលលទ្ធផលល្អនៅក្រោយពេលដែលបានស្លាប់ទៅ។ ចំពោះមនុស្សអាក្រក់អាចកើត មកជាសត្វ ឬរស់ក្នុងភាពទុក្ខ និងមួយទៀតអាចនឹងកើតមកមិនគ្រប់អាវៈយវៈជាដើម។ អ្នកធ្វើបុណ្យ ក៏អាចជួយឲ្យវិញ្ញាណបុព្វបុរសដែលបានស្លាប់ទៅកើតជាអ្នកដែលមានបុណ្យផងដែរ។ ការធ្វើបាបអាចបណ្តាលឲ្យជាប់ក្នុងវដ្តសង្សារ យូរជាងគេ។ ជំនឿនេះអាចអប់រំមនុស្ស និងជួយឲ្យមនុស្សក្នុងសង្គមរស់នៅក្នុងសន្តិភាព និងការមិនឈ្នានីសអ្នកដទៃ។ ព្រះសង្ឃជាអ្នកសូត្រធម៌ណែនាំផ្លូវទៅកាន់ឧបាសក ឧបាសិការក្នុងការឆ្ពោះទៅកាន់សុខសុភមង្គលក្រោយពេលដែលស្លាប់។ វិញ្ញាណអាចកើតវិញ បើសិនជាមនុស្សមិនទាន់អស់កម្ម ព្រោះអំពើទាំងល្អ និងអាក្រក់ ដែលបានប្រព្រឹត្តនៅជាតិនេះ នឹងបន្តផ្តល់ផលទៅក្នុងជាតិក្រោយ ។ ជំនឿ អំពីបុណ្យបាបបង្រៀនឲ្យមនុស្សមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ក្នុងការធ្វើបុណ្យសន្សំកុសល ការចេះអភ័យទោស និងអនុគ្រោះ។ គេមានជំនឿថាការស្លាប់ គឺជាដំណើរមួយឆ្ពោះទៅកាន់ពិភពមួយថ្មីទៀត។ នៅប្រទេសកម្ពុជាមានទនៀមទម្លាប់មួយគឺ ការធ្វើបុណ្យឧទិសកុសលឲ្យអ្នកដែលបានចែកឋានទៅគឺដើម្បីបញ្ជូនព្រលឹងទៅកាន់ទីស្ថានស្ងប់សុខ។ ហេតុផលការស្លៀកពាក់ ពណ៌ក្រហមត្រូវបានចាត់ទុកថាជាពណ៌នៃភាពសប្បាយ។ រីឯការពាក់សម្លៀកបំពាក់ពណ៌ខៀវ ឬលឿង ក៏គួរជៀសវាងផងដែរព្រោះវាមើលទៅមិនសមរម្យ។ បន្ថែមពីនេះទៀតស្លៀកសម្លៀកបំពាក់សមរម្យបង្ហាញពីការយល់ដឹងអំពីវប្បធម៌ខ្មែរ។ ដូច្នេះហើយយើងត្រូវតែត្រៀមរៀបចំខ្លួនអោយបានស្អាតនិងសមរម្យមុននិងទៅចូលរួមកម្មវិធី។